ក្លឹបរាត្រី និងវប្បធម៌រាំកម្សាននៅតាមទីក្រុងធំៗនៃប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ និងទីក្រុងសៀមរាប បានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ វាបានទាក់ទាញយ៉ាងខ្លាំងដល់យុវជនខ្មែរ ជនបរទេស និងភ្ញៀវទេសចរ ដោយផ្តល់កន្លែងកម្សាន្តសម្រាប់បន្ធូរអារម្មណ៍ និងរាំលេង។ នៅក្នុងក្រុងភ្នំពេញ និងសៀមរាប មានក្លឹបរាត្រីជាច្រើនដែលមានការរចនាទាន់សម័យ បរិយាកាសរស់រវើក និងបទភ្លេងបែបអន្តរជាតិ។ ក្លឹបទាំងនេះក្លាយជាកន្លែងវប្បធម៌រាំកម្សាន្ត និងជាកន្លែងជួបជុំរបស់យុវជនខ្មែរ បរទេស និងភ្ញៀវទេសចរ។ ផនធូន ក្លឹប (Pontoon Club) ត្រូវបានចាត់ទុកជាក្លឹបដ៏មានប្រជាប្រិយភាពខ្ពស់មួយ ដែលមានបរិយាកាសនៅទីនោះពោរពេញទៅដោយពន្លឺភ្លើង LED និងតន្ត្រីកំដរអារម្មណ៍ពីសំណាក់ឌីជេអាជីព។ Epic Club ជាកន្លែងសម្រាប់អ្នកចូលចិត្តតន្ត្រី EDM និងសំឡេងខ្លាំង មានបន្ទប់កម្សាន្តនៅទីនេះមានបច្ចេកវិទ្យាសំឡេងល្អ និងទិដ្ឋភាពភ្លើង LED ស្រស់ស្អាត។ រីឯ The Factory and Hangar (ហ៊េងហ្គា) ជាកន្លែងសម្រាប់អ្នកដែលចូលចិត្តស្នាដៃសិល្បៈ និងតន្ត្រី ជាពិសេសនៅចុងសប្តាហ៍។ Temple Club ដែលស្ថិតនៅ Pub Street គឺជាតំបន់ដ៏ពេញនិយមបំផុត វាមានបរិយាកាសសប្បាយរីករាយ និងមានការចាក់ភ្លេងកំដរជារៀងរាល់យប់។ បរិយាកាសនៅក្លឹបទាំងនេះ ផ្អែកលើតន្ត្រីឌីជេទាន់សម័យ, ការរាំបែបទំនើប, និង ការរៀបចំឆាកយ៉ាងស្រស់ស្អាត។ ចំពោះវប្បធម៌រាំកម្សាន្តនៅកម្ពុជាកំពុងអភិវឌ្ឍន៍ជាបន្តបន្ទាប់ ជាពិសេសក្នុងសង្គមយុវជននិងជនបរទេសដែលរស់នៅ ឬមកទស្សនានៅប្រទេសនេះ។ វាជាសកម្មភាពមួយដែលបង្ហាញពីភាពរីករាយ សេរីភាព និងការបញ្ជេញអារម្មណ៍តាមរយៈចលនា និងតន្ត្រី។ វប្បធម៌រាំកម្សាន្តនេះបានរីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងសហគមន៍យុវជន ទីក្រុងធំៗ និងតំបន់ទេសចរណ៍។ វប្បធម៌រាំកម្សាន្ត គឺជាការបញ្ចេញអារម្មណ៍ និងអត្តសញ្ញាណតាមរយៈចលនារបស់រាងកាយ ដែលភ្ជាប់ជាមួយភ្លេង។ វាជាសិល្បៈ និងសកម្មភាពបែបសង្គម ដែលបង្កើតនូវទំនាក់ទំនង និងភាពរីករាយរួមគ្នា។ ការរាំកម្សាន្ត និងការជួបជុំគ្នានៅកន្លែងសំខាន់ៗ គឺជាជម្រើសដ៏ល្អសម្រាប់ការសម្រាកលំហែកាយ និងភាពសប្បាយរីករាយ។ ការចូលដំណើរការរបស់បណ្តាញសង្គមដូចជា TikTok, YouTube និង Facebook ក៏បានធ្វើឲ្យការរាំកម្សាន្តក្លាយជារឿងដែលអាចចែករំលែកបានយ៉ាងឆាប់រហ័ស និងទូលំទូលាយ។ ការចូលរួមរបស់យុវជនគឺជាអ្នកបង្កើតនិន្នាការ និងចលនាសិល្បៈរាំថ្មីៗ ដោយប្រើប្រាស់តន្ត្រី និងក្បាច់រាំសម័យទំនើប។ ពួកគេក៏បានបញ្ចូលសិល្បៈបុរាណក្នុងសម័យទំនើប ដោយច្នៃប្រឌិតរបាំបុរាណខ្មែរឱ្យស៊ីចង្វាក់ជាមួយតន្ត្រីអេឡិចត្រូនិក ដើម្បីទាក់ទាញចំណាប់អារម្មណ៍មនុស្សកាន់តែច្រើន។ ការរីកចម្រើននេះបានបង្កើតឱកាសការងារថ្មី និងការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា។ យុវជនគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើត និងផ្សព្វផ្សាយរបៀបរាំថ្មីៗ ដោយប្រើតន្ត្រីសម័យទំនើប និងរបាំអន្តរជាតិ។ ការច្នៃប្រឌិតបែបនេះ រួមបញ្ចូលរបាំបុរាណខ្មែរជាមួយតន្ត្រីសម័យទំនើប ដើម្បីរក្សាទុកនូវតម្លៃដើមផង និងផ្តល់ជូននូវភាពទាន់សម័យផង។ ដើម្បីទទួលបានបទពិសោធន៍ល្អនៅក្លឹបរាត្រី អ្នកគួរគិតគូរពីគន្លឹះសំខាន់ៗមួយចំនួន ជ្រើសរើសទីតាំងដែលមាន បរិយាកាសស្អាត សុវត្ថិភាព និងមាន ប្រព័ន្ធសំឡេងល្អ។ គួរជ្រើសរើស ក្លឹបរាត្រី ឬកន្លែងកម្សាន្តណាដែលមានការពេញនិយម និងទទួលបាន ការវាយតម្លៃល្អពីភ្ញៀវដទៃ។ អ្នកគួរជ្រើសរើសកន្លែងដែលមានការពេញនិយម និងមានឈ្មោះល្បី ដូចជាក្លឹបរាត្រីនៅភ្នំពេញ និងនៅសៀមរាប ។ អ្នកគួរពិនិត្យមើល ការវាយតម្លៃ និង មតិពីភ្ញៀវ ដែលបានទៅកម្សាន្តពីមុន ហើយរកមើលទីតាំងណាដែលមាន សុវត្ថិភាព និងបរិស្ថានល្អ។ គួរ ជៀសវាងកន្លែងដែលមានប្រវត្តិឧក្រិដ្ឋកម្ម ឬ បញ្ហាអសន្តិសុខ។ កុំទទួលយកភេសជ្ជៈពីអ្នកដែលមិនស្គាល់ ហើយត្រូវ ប្រយ័ត្នថែរក្សារបស់របរផ្ទាល់ខ្លួន របស់អ្នកឲ្យបានល្អ។ គួរប្រើប្រាស់ សេវាកម្មដឹកជញ្ជូនដែលមានសុវត្ថិភាព ដូចជាតាក់ស៊ី ជាជាងជិះម៉ូតូដោយខ្លួនឯងនៅពេលយប់។ ភាគច្រើន ក្លឹបរាត្រីបើកពីពេលល្ងាច ប្រហែលម៉ោង ៩ យប់ រហូតដល់ភ្លឺ ពីម៉ោង ៣ ដល់ ៥ ព្រឹក។ យ៉ាងណាក៏ដោយ អ្នកគួរពិនិត្យមើលម៉ោងបើកជាមុនសិន ព្រោះម៉ោងអាចមានការផ្លាស់ប្ដូរតាមរដូវកាល ឬព្រឹត្តិការណ៍ពិសេស។ កន្លែងខ្លះអាចបើកនៅម៉ោង ៨ ឬ ១០ យប់ សម្រាប់ព្រឹត្តិការណ៍ពិសេស។ សម្រាប់ព័ត៌មានជាក់លាក់ អ្នកអាចពិនិត្យមើលលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹបនោះបាន។